ក្នុងការចៀនពងទាដាក់ស្អំឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ យើងត្រូវមានគ្រឿងផ្សំដូចខាងក្រោម។ គ្រឿងផ្សំមានដូចជា ស្អំខ្ចី ២ដុំ ពងមាន់ឬពងទា ៣ទៅ៤គ្រាប់ ស្ករ ម្សៅស៊ុប ទឹកត្រី ប្រេងខ្យង ខ្ទឹមចិញ្ច្រាំ និងម្ទេស។ មុនដំបូងយើងត្រូវ បេះស្អំយកតែត្រួយខ្ចីៗ ហើយលាងទឹកវាឱ្យស្អាត។ បន្ទាប់មក យកវាទៅហាន់ឱ្យល្អិតតាមចំណង់ចំណូលចិត្ត។ ក្រោយមក គោះពងទាដាក់ក្នុងចាន កូរវាឱ្យសព្វ ហើយចាំដាក់ស្អំ និងគ្រឿងផ្សំចូលតាមក្រោយហើយកូរវាម្ដងទៀត។ ដោយសារតែយើងមានស្អំបន្ថែមក្នុងពងទា ដូច្នេះយើងគួរដាក់គ្រឿងឱ្យក្រាស់បន្តិច ទើបធ្វើឱ្យមានរសជាតិឆ្ងាញ់ និងមិនសូវធំក្លិនក្រពុលស្អំខ្លាំង។ បន្ទាប់មកទៀត យើងត្រូវដាក់ខ្ទះឱ្យក្តៅ ចាំចាក់ប្រេងឆាចូលឱ្យច្រើនបន្តិច។ ពេលចាក់ពងទាស្អំចូលរួចហើយ យើងត្រូវបន្ថយភ្លើងឱ្យនៅតិចៗវិញ ជៀសវាងភ្លើងខ្លាំងធ្វើឱ្យខ្លោច ឬ ឆ្អិនមិនដល់ក្នុង។